ត្បូងនៅកម្ពុជា ត្រូវបានរកឃើញ កែច្នៃ និងប្រើប្រាស់ជាគ្រឿងអលង្ការអស់រយៈពេលប្រមាណ ២០០០ឆ្នាំមកហើយ ហើយក៏មិនទាន់មានការរុករកជាលក្ខណៈឧស្សាហកម្មធំណាមួយកើតមាននៅឡើយទេ។ ប៉ុន្តែត្បូងភាគច្រើនត្រូវបានរុករកដោយកម្មករត្បូង ឬតាមរយៈគ្រួសារ និងជាសហគមន៍។ ប្រទេសកម្ពុជាជាទឹកដីអស្ចារ្យព្រោះសម្បូរមានធនធានធម្មជាតិ និងត្បូងជាច្រើនប្រភេទ។ ចំណែកឯក្នុងចំណោមត្បូងទាំងនោះ មានដូចជាត្បូងទទឹម និងត្បូងកណ្តៀងត្រូវបានទទួលស្គាល់គុណភាពទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ចំពោះពណ៌ផ្សេងទៀតរបស់ត្បូងនេះរួមមាន លឿង បៃតង ស ផ្កាឈូក ទឹកក្រូច ត្នោត ស្វាយនិងពណ៌ថ្លា។ ការរុករករ៉ែត្បូងទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងខេត្តប៉ៃលិន ដែលជាតំបន់មានឈ្មោះបោះសម្លេងក្នុងការរុករកថ្មមានតម្លៃ។ ការរុករកហួសកំណត់នៅខេត្តប៉ៃលិនក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងទៅលើតំបន់នេះ តួយ៉ាងចំនួននៃត្បូងដែលនៅសេសសល់ត្រូវបានបានកាត់បន្ថយយ៉ាងច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ ត្បូងទទឹម មានប្រភពពីប្រភេទរ៉ែម្យ៉ាង ដែលស្ថិតនៅបាតទន្លេ និងត្រូវបានប្រទះឃើញតាមរយៈគ្រួសក្នុងទន្លេនៅខេត្តប៉ៃលិន។ ចំណុចពិសេសរបស់ត្បូងទទឹមនោះ គឺជាប្រភេទត្បូងមានតម្លៃខ្ពស់ ដែលមានពណ៌ក្រហមដិតឬស្រាល។ វាត្រូវបានចាត់ទុកថាជាទេវវត្ថុឬគ្រឿងអលង្ការដ៏មានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌នានា និងជានិមិត្តរូបនៃថាមពល និងអំណាច។ លើសពីនេះទៅទៀតត្បួងទទឹមមាននិមិត្តរូប និងលក្ខណៈនៃពណ៍របស់វា។ ពណ៍ក្រហមតំណាងឱ្យភ្លើងដ៏ភ្លឺចែងចាំងរបស់ត្បូងទទឹមស្រដៀងនឹងភ្លើងជិតរលត់។ លើសពីនេះទៅទៀត ត្បូងទទឹមក៏ត្រូវបានជឿជាក់ថាជួយក្នុងការពង្រឹងផ្លូវចិត្ត និងបង្កើនអារម្មណ៍ក្លាហាន ឆ្លាតវៃ និងមានឆន្ទៈមុះមាត់។ បូងទទឹមត្រូវបានភ្ជាប់នឹងព្រះអាទិត្យ ដែល ជាប្រភពចម្បងនៃពន្លឺ និងថាមពល។ ព្រះអាទិត្យជាសញ្ញានៃអំណាចអធិការសិទ្ធិ និងការដឹកនាំ។ បន្ថែមពីនេះត្បូងទទឹមក៏មានសារសំខាន់និងអត្ថន័យរបស់វាដូចជា កម្លាំង និងអំណាចដោយត្បូងទទឹមត្រូវបានពាក់ដោយអ្នកដឹកនាំ ឧកញ៉ា ឬស្តេច ក្នុងនាមជានិមិត្តរូបនៃអំណាចនិងការគ្រប់គ្រង។ ក្នុងនោះក៏មានថាមពល ដែលគេជឿជាក់ថាវាអាចជួយដល់ការរស់នៅកាន់តែមានថាមពល បង្កើនភាពស៊ាំ និងការពាររាងកាយ។ វាជាក៏សញ្ញានៃការការពារ និងសេចក្ដីស្រឡាញ់ដែល ជាមន្តស្នេហ៍ ជួយទាក់ទាញសេចក្ដីស្រលាញ់ និងការពារពីភាពអវិជ្ជមានដែរ។ សរុបមក ត្បូងទទឹម ក្រហម មិនមែនត្រឹមតែជាគ្រឿងអលង្ការមានតម្លៃនោះទេ ប៉ុន្តែវាជានិមិត្តរូបនៃជីវិត កម្លាំង អំណាច និងពន្លឺ នៅក្នុងជីវិតមនុស្ស។ ដោយឡែកយើងក្រឡេកមកមើលពីត្បូងត្បូងកណ្ដៀង ពណ៌ខៀវ វិញម្តង វាក៏ជាត្បូងមួយប្រភេទដែលទទួលបានការពេញនិយមបំផុតដែរ។ ត្បូងកណ្តៀង ជាថ្មមានតម្លៃមួយប្រភេទដែលពេញនិយមសម្រាប់ច្នៃជាគ្រឿងអលង្ការលម្អកាយ ក៏ដូចជាឆ្លាក់ជារូបបដិមាតូចៗបង្កើនហុងស៊ុយក្នុងចំណោមអភិជន។ ពណ៍របស់ត្បូងកណ្តៀងមានពណ៌ច្រើនណាស់ដូចជា ខៀវ បៃតង ស ខ្មៅ ស្វាយ ផ្កាឈូក និងពណ៌លឿង។ ក្នុងចំណោមនោះត្បូងកណ្តៀងក្រហម ជាប្រភេទថ្មកម្រជាងគេ។ តម្លៃត្បូងនីមួយៗអាចខុសៗគ្នាទៅតាមពណ៌ ចំណែកត្បូងកណ្តៀងពណ៌ខៀវវិញ ជាវត្ថុតំណាងឱ្យខ្សែរាជរង្ស ដែលមានតម្លៃបំផុតក្នុងចំណោមពណ៌ផ្សេងទៀត។ ត្បូងកណ្តៀងពណ៌ខៀវ ត្រូវបានគេជឿតៗគ្នាថា ជាប្រភពទាក់ទាញភាពសម្បូរសប្បាយ ពរជ័យ និងទ្រព្យសម្បត្តិ។ វាត្រូវបានគេប្រើដើម្បីការពារប្រឆាំងនឹងថាមពលអវិជ្ជមាន ក៏ដូចជាជួយឱ្យផ្លូវចិត្តស្ងប់សុខ ព្រមទាំងពង្រឹងថាមពលខាងវិញាណឱ្យខ្លាំងក្លា។ វាក៏ជាត្បូងតំណាងឱ្យភពព្រះចន្ទ និងភពព្រះសៅរ៍ ដែលត្រូវធាតុខ្លាំងជាមួយមនុស្សឆ្នាំខាល។ ត្បូងកណ្តៀងក៏ជាវត្ថុពិសិដ្ឋដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរឿងស្នេហា ហើយជារឿយៗត្រូវបានគេប្រើជាចិញ្ចៀនភ្ជាប់ពាក្យ។ រីឯពណ៌ខៀវរបស់ត្បូងកណ្ដៀងបង្កើតបាននូវថាមពលស្នេហាយូរអង្វែង និងសុភមង្គលស្ថិតស្ថេរ។ ត្បូងកណ្ដៀង ពណ៌ខៀវ គឺជាប្រភេទត្បូងមានសោភ័ណភាព និងមានតម្លៃខ្ពស់ ដែលសម្បូរទៅដោយនិមិត្តរូបនៃសេចក្ដីស្ងប់ស្ងាត់ សុភមង្គល និងសេចក្ដីស្មោះត្រង់។ ពណ៌ខៀវរបស់វាបង្ហាញពីសុខភាព និងស្ថិរភាពនៃអារម្មណ៍ និងវិញ្ញាណ ដូចជាភាពជឿជាក់ខាងក្នុង និងភាពរឹងមាំក្នុងការច្នៃប្រឌិតនិងគ្រប់គ្រងអារម្មណ៍។ លក្ខណៈពិសេសមួយទៀតនោះគឺ និមិត្តរូបនៃត្បូងកណ្ដៀង គឺភាពធំធេង និងស្ថិរភាពពណ៌ខៀវជាប្រភពនៃភាពស្ងប់ស្ងាត់ និងការជឿជាក់លើខ្លួនឯង។ វាបង្ហាញពីស្ថិរភាពក្នុងការគិត និងសកម្មភាពជារូបតំណាងនៃជីវិតដ៏មានតំរូវការជាក់លាក់ សុចរិត និងប្រកបដោយស្មារតីកាលៈទេសៈ។ ត្បូងកណ្ដៀង ត្រូវបានជឿថាអាចជួយក្នុងការរក្សាគំនិតឲ្យទន់ភ្លន់ ប៉ុន្តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះត្បូងមួយប្រភេទនេះក៏ជាតំណាងឱ្យភាពស្មោះត្រង់ និងភាពបរិសុទ្ធសេចក្ដីស្មោះត្រង់ ទឹកចិត្ត និងស្មារតីត្រឹមត្រូវដែរ។ ពណ៌ខៀវរបស់វាក៏តំណាងឲ្យអារម្មណ៍នៃការអត់ធ្មត់ ការមានការយល់ដឹងខ្ពស់ និងចិត្តបរិសុទ្ធដែរ។ មួយវិញទៀត វាជានិមិត្តរូបតំណាងឱ្យភាពថ្លៃថ្នូរ និងភាពត្រជាក់ត្រជុំ។ វាជួយកាត់បន្ថយភាពតានតឹង និងជួយឲ្យមានការបង្ហាញខ្លួនយ៉ាងសុភាពរាបសារ និងចេះគ្រប់គ្រងអារម្មណ៍។ ដូច្នេះសារសំខាន់នៃត្បូងកណ្ដៀងជួយក្នុងការជជែកសន្ទនា និងការបង្ហាញអារម្មណ៍ ជឿថាវាជួយឲ្យបើកបង្ហាញចិត្តដោយសេរី ជាពិសេសក្នុងការប្រាស្រ័យទាក់ទង និងជំនាញទំនាក់ទំនង។ ត្បូងកណ្ដៀងត្រូវបានជឿជាក់ថាជួយបំបាត់សំពាធ បំបាត់អារម្មណ៍អវិជ្ជមាន និងលើកទឹកចិត្តក្នុងពេលមានអំពើបំពានផ្លូវចិត្ត។ វាតែងតែភ្ជាប់ជាមួយភាពឆ្លាតវៃ សេដ្ឋកិច្ច និងសុភមង្គលធ្វើឲ្យអ្នកពាក់មើលទៅមានសមត្ថភាព និងគួរឲ្យគោរព។ សរុបមក ត្បូងកណ្ដៀង ពណ៌ខៀវ មិនមែនត្រឹមជាគ្រឿងអលង្ការមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្លូវចិត្តនៃសេចក្ដីស្ងប់ស្ងាត់ និងការពិចារណាយ៉ាងជ្រៅ។ ត្បូងមរកត ជាប្រភេទត្បូងថ្មធម្មជាតិដែលត្រូវការពេលវេលា ដុះដល់ទៅ ៥៥ ឆ្នាំ ទើបពេញទឹកល្អ ដូច្នេះហើយ វាត្រូវបានចាត់បញ្ចូលជា ពពួកត្បូងដ៏មានតម្លៃនិងកម្ររកបាន ព្រមទំាងមានអំណោយផលផ្នែកចក្រា ការពារវេទមន្តអាក្រក់ផ្សេងៗ។ មរកតពណ៌ធម្មតាមានពណ៌បៃតងដែលជាហុងស៊ុយសំខាន់ក្នុងជំនឿចិនខាង បង្កើតនិស្ស័យស្នេហា រក្សាមនោសញ្ចេតនា ភាពស្មោះត្រង់ ស្ងប់ស្ងាត់សុខសាន្តទើបគេតែងទុកវាជាជំនួន។ ការរក្សាត្បូងមរកតក្នុងផ្ទះ បង្កើនតុល្យភាព មានឥទ្ធិពលព្យាបាលលើអារម្មណ៍អវិជ្ជមាន ក៏ដូចជាធានានូវលំនឹងផ្លូវកាយផ្លូវចិត្ត និង លុបបំបាត់ភាពអវិជ្ជមាន។ បើនិយាយអំពីនិមិត្តរូបនៃត្បូងមរកត ពណ៌បៃតងវិញ គឺមានន័យថាធម្មជាតិ និងរុក្ខជាតិ។ ពណ៌បៃតងរបស់ត្បូងមរកតគឺស្រដៀងនឹងពណ៌ស្លឹកឈើ ស្មៅ និងព្រៃភ្នំ ដែលជាស្រមោលដ៏ស្រស់ស្អាតនៃធម្មជាតិ។ វាជាសញ្ញានៃការលូតលាស់ផ្លូវរាងកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ។ ពណ៌បៃតងស្រស់ស្រាយនេះក៏ជួយឲ្យចិត្តទន់ភ្លន់ បញ្ចេញអារម្មណ៍ស្រឡាញ់ និងចូលរួមជាមួយអ្នកជិតខាង។ ត្បូងមរកតត្រូវបានជឿថាអាចជួយសម្រួលសភាពផ្លូវចិត្ត និងផ្តល់ថាមពលវិជ្ជមានទៅកាន់អ្នកពាក់។ ដូចនេះហើយត្បូងមរកត ពណ៌បៃតង មិនត្រឹមតែជាគ្រឿងអលង្ការមានសោភ័ណភាពនោះទេ ប៉ុន្តែវាជានិមិត្តរូបនៃ ធម្មជាតិ ការលូតលាស់ ការកើតជាថ្មី និងសុភមង្គលផ្លូវចិត្ត។ វានាំឲ្យមានភាពស្រស់ស្រាយក្នុងជីវិត និងជួយសំអាតចិត្តដើម្បីបន្តធ្វើអោយថ្ងៃស្អែកកាន់តែប្រសើរឡើង។ ត្បូងមានច្រើនប្រភេទហើយពេជ្រក៏ជាត្បូងមួយប្រភេទដែលមានតម្លៃផងដែរ។ ពេជ្រ ពណ៌សថ្លា គឺជារូបធាតុដ៏អស្ចារ្យមួយក្នុងពីភពគ្រឿងអលង្ការដទៃ។ វាត្រូវបានគេចាត់ទុកថាជាសិរីល្អនៃភាពស្អាតអស្ចារ្យ ទន់ភ្លន់ក្រៅ ប៉ុន្តែរឹងមាំខ្លាំងក្លាខាងក្នុង។ ពេជ្រត្រូវបានគេចាត់ទុកជានិមិត្តរូបនៃ ភាពរឹងមាំ អមតៈ និងភាពសុទ្ធសាធ ជាសម្រស់ដែលហាក់ដូចជាមិនអាចបំបែកបាន។ លើសពីនេះវាក៏មាននិមិត្តរូបនិងមានសារៈសំខាន់ជាច្រើនផងដែរ។ និមិត្តរូបគឺភាពរឹងមាំ និងមិនអាចបំបែកបានដោយពេជ្រ គឺជាផលិតផលធម្មជាតិសម្រាប់បង្ហាញអំពី ភាពរឹងមាំខ្ពស់បំផុត។ វាជាថ្មរឹងជាងគេក្នុងជួរថ្មគ្រប់ប្រភេទ ជាថ្មកម្រ និងទ្រាំទ្រការបំពានបានយូរអង្វែង។ វាបង្ហាញពីភាពរឹងប៉ឹងនៃចិត្ត មនសិការ និងគោលការណ៍ ដូចជាមនុស្សដែលដឹងខ្លួន មានគំនិតជាក់លាក់ ហើយមិនងាយរងឥទ្ធិពលពីជុំវិញ។ ដូច្នេះវាតំណាងឲ្យអាយុកាលយូរ អមតៈ និងភាពថិតថេរ។ វាជាសម្រស់ដែល គ្មានថ្ងៃស្លាប់ វានាំឲ្យគេចងចាំនូវសេចក្ដីស្និទ្ធស្នាល អំណោយស្នេហា ឬការសន្យាក្នុងជីវិត។ មួយវិញទៀតភាពសុទ្ធសាធ និងពណ៌ថ្លា គឺជារូបភាពនៃ ភាពបរិសុទ្ធ ចិត្ដស្មោះត្រង់។ ពេជ្រថ្លា មានគុណភាពល្អ ជាសញ្ញាដ៏អស្ចារ្យនៃចិត្តសុទ្ធ និងជីវិតដែលគ្មានរឿងអាក្រក់ប៉ះពាល់។ ជាក់ស្តែងក្នុងពិធីអាពាហ៍ពិពាហ៍ ពេជ្រ គឺជានិមិត្តរូបនៃសេចក្ដីស្រលាញ់អមតៈ ការស្មោះត្រង់ និងសន្យាដែលមិនបែកបាក់។ រីឯក្នុងវប្បធម៌បុរាណ គេជឿថាពេជ្រអាចការពារពីវិបត្តិ និងជម្ងឺ ស្នេហាបាក់បែក និងផ្តល់ថាមពលវិជ្ជមាន។ ចំណែកក្នុងជីវិតឆ្ពោះទៅមុខ វាជាកម្លាំងផ្លូវចិត្តនៃអ្នកមានគោលដៅច្បាស់ មានសីលធម៌។ សរុបសេចក្តីមកពេជ្រ ពណ៌ស ថ្លា មិនមែនជាគ្រឿងអលង្ការសម្រាប់សោភ័ណភាពតែប៉ុណ្ណោះទេ។ វាជាអំណោយនៃធម្មជាតិ ប៉ុន្តែក៏ជាសញ្ញានៃជីវិតដ៏អមតៈ។ ត្បូងពណ៌លឿងត្រូវបានគេជឿថាមានមុខងារការពារដ៏មានឥទ្ធិពល ព្រមទាំងមានសមត្ថភាពទាក់ទាញសំណាងល្អ និងភាពរុងរឿង។ វាក៏ត្រូវបានគេគិតថាដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងលើកកម្ពស់តុល្យភាពអារម្មណ៍។ ហើយវាក៏ជាត្បូងមានតម្លៃនិងលក់បានថ្លៃផងដែរ ដោយសារតែវាមានភាពស្រស់ស្អាត ទាក់ទាញនិងមានអត្ថន័យ។ ត្បូងពណ៌លឿង គឺជាប្រភេទត្បូងដែលមានពណ៌ដ៏ចែងចាំង ស្រស់ស្អាត និងសម្បូរទៅដោយនិមិត្តរូបនៃសិរីសួស្តី។ វាត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធនឹង មាស និងព្រះអាទិត្យ ជាសញ្ញានៃ ទ្រព្យសម្បត្តិ ភាពបរិបូរណ៍ និងលាភសំណាង ហើយ វាតែងតែជាគ្រឿងអលង្ការដែលគេជឿថានាំមកនូវភាពរុងរឿង និងសំណាងល្អក្នុងជីវិត។ វាបង្ហាញនូវភាពសម្បូរបែប ទ្រព្យសម្បត្តិ និងជោគជ័យហិរញ្ញវត្ថុ។ ម្យ៉ាងវិញក៏ជាជំនឿបុរាណ ដែលគេគិតថាអ្នកពាក់ត្បូងពណ៌លឿងនឹងទទួលបានឱកាសល្អ ឡើងឋានៈ និងរកបានប្រាក់ចំណេញ។ លើសពីនេះត្បូងមួយប្រភេទនេះតំណាងឱ្យលាភសំណាង និងភាពបរិបូរណ៍ត្បូងពេជ្រលឿងត្រូវបានគេជឿថាជួយនាំមកនូវ សំណាងល្អ ការសម្រេចគោលដៅ និងការកើនឡើងនៃកម្រិតជីវភាព។ ដូចនេះត្បូងពណ៌លឿង ជាត្បូងដ៏មានសោភ័ណភាព និងសម្បូរអត្ថន័យជាច្រើន។ ត្បូងពណ៌ស្វាយ គឺជាពណ៌ដ៏ស្រស់ស្អាតនិងបរិយាកាសស្ងប់ស្ងាត់ ដែលបង្ហាញពី សន្តិភាពផ្លូវចិត្ត បញ្ញាចាស់ទុំ និងការបំបាត់ភាពតានតឹង។ ពណ៌ស្វាយជាសមាសភាពរវាងពណ៌ខៀវ និងពណ៌ក្រហម ដែលបង្កើតបានជាពណ៌បែបជ្រាលជ្រៅ ទាក់ទាញទាំងផ្លូវចិត្តនិងវិញ្ញាណ។ ចំណែកឯពណ៌ស្វាយបង្កើតអារម្មណ៍សុខស្រួលក្នុងចិត្ត និងមានភាពស្ងប់ស្ងាត់។ ជាញឹកញាប់ គេច្រើនប្រើត្បូងពណ៌ស្វាយនៅក្នុងបន្ទប់ធ្វើសមាធិ បន្ទប់គេង ឬតំបន់ដែលត្រូវការការស្ងប់ស្ងាត់។ ពណ៌ស្វាយជួយបន្ថយសម្ពាធផ្លូវចិត្ត និងការព្រួយបារម្ភ។ វាជួយបង្រួមអារម្មណ៍ឲ្យសម្រួល និងកាត់បន្ថយភាពហត់នឿយក្នុងជីវិតប្រចាំថ្ងៃ។ ពណ៌ស្វាយត្រូវបានភ្ជាប់នឹងភាពដ៏ជ្រាលជ្រៅ បញ្ញាដែលឆ្លងកាត់បទពិសោធន៍ និងការយល់ដឹងខ្ពស់ពីជីវិត។ ដូច្នះហើយពណ៌ស្វាយ មិនត្រឹមតែជាពណ៌មានសោភ័ណភាពសម្បូរបែបនោះទេ ប៉ុន្តែវាជានិមិត្តរូបនៃ ភាពស្ងប់ស្ងាត់និង សន្តិភាពផ្លូវចិត្ត។ វាជួយអោយអ្នកមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ កាត់បន្ថយភាពតានតឹង និងចេះស្ដាប់ខ្លួនឯងក្នុងផ្លូវជីវិត។ ចំពោះអ្នកដែលស្វែងរកភាពស្ងប់ផ្លូវចិត្ត និងសុភមង្គលខាងក្នុងពណ៌ស្វាយគឺជាជម្រើសដ៏ល្អឥតខ្ចោះ។